ឯកសណ្ឋានសាលារៀននៅកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីតម្លៃសង្គម ប្រវត្តិសាស្ត្រ និងគោលបំណងអប់រំ។ វាគឺជាទិដ្ឋភាពរួមមួយនៃប្រព័ន្ធខាងវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលមានឥទ្ធិពលលើសិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍ទាំងមូល។ ការប្រើប្រាស់ឯកសណ្ឋានសាលាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌នៃវិស័យអប់រំរបស់ខ្មែរ ហើយបន្តជាប្រធានបទនៃការពិភាក្សា និងការឆ្លុះបញ្ចាំងដ៏សំខាន់មួយ។ ឯកសណ្ឋានសិស្សមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវិន័យអប់រំ។ ជាធម្មតា ឯកសណ្ឋានសិស្សសាលានៅកម្ពុជាត្រូវបានកំណត់ជាលក្ខណៈបែបសាមញ្ញ ប៉ុន្តែសមរម្យ និងថ្លៃថ្នូរ ដោយគោរពទៅតាមវិន័យរបស់សាលា។ សម្រាប់សិស្សប្រុស ជាធម្មតាពាក់អាវសដៃខ្លី ឬដៃវែងជាមួយនឹងខោខៀវ ឬខោខ្មៅ។ ចំណែកសិស្សស្រីវិញ គឺពាក់អាវសដៃខ្លី ឬដៃវែងជាមួយនឹងសំពត់ខៀវ ឬសំពត់ខ្មៅ។ រីឯសិស្សដែលរៀននៅសាលាឯកជនវិញ គឺពួកគេគឺត្រូវតម្រូវស្លៀកពាក់ទៅតាមការកំណត់របស់សាលាពួកគេ។ ជាធម្មតា អាវត្រូវមានប៉ាកឈ្មោះ ឬកាតសិស្សសម្រាប់សម្គាល់អត្តសញ្ញាណរបស់សិស្សនីមួយៗ ចំំពោះ ស្បែកជើងវិញ ជួនកាលសាលាខ្លះ តម្រូវឲ្យពាក់ប៉ាតតា ឯសាលាខ្លះទៀត មិនតម្រូវទេ។ គោលការណ៍ឯកសណ្ឋានសាលាអាចរួមបញ្ចូលនឹងវិន័យសម្រាប់សក់ និងរូបរាងផងដែរ។ ជាទូទៅ បទបញ្ជាផ្ទៃក្នុងរបស់សាលារដ្ខ គឺតែងតែតម្រូវអោយសិស្សប្រុសកាត់សក់ខ្លី និងសិស្សស្រីចងសក់ឡើងអោយមានសណ្តាប់ធ្នាប់ ក៏ប៉ុន្តែនៅតាមសាលាឯកជនវិញភាគច្រើនមិនសូវតម្រូវបែបនិងនោះទេ។ លើសពីនេះទៅទៀត គេតម្រូវអោយសិស្ស ទុយនុយ មិនថាសិស្សប្រុសឬ សិស្សស្រីឡើយ លើកលែងតែអាវនោះជាអាវ ដែលគេហៅថា អាវស៊ីសុវិត្ថ។ សិស្សជាធម្មតាពាក់ឯកសណ្ឋានចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ហើយកុមារថ្នាក់មត្តេយ្យក្នុងសាលាបឋមក៏មានឯកសណ្ឋានផងដែរ។ នៅថ្ងៃបុណ្យជាតិ ឬពេលប្រឡង សាលាខ្លះអនុញ្ញាតឲ្យសិស្សពាក់ខោអាវធម្មតា ឬសំលៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ ការរចនានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសម្លៀកបំពាក់បែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏បានសង្កត់ធ្ងន់លើគំនិតនៃសមភាព និងវិន័យក្នុងបរិយាកាសសាលារៀនផងដែរ។ ពណ៌ដែលត្រូវបានជ្រើសរើស ជាពិសេសពណ៌ខៀវ និងស ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពបរិសុទ្ធ ភាពស្ងប់ស្ងាត់ និងចំណេះដឹង។ នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជាមានហេតុផលជាច្រើនដែលគាំទ្រដល់ការប្រើប្រាស់ឯកសណ្ឋានសិស្សសាលា។ ទីមួយ ឯកសណ្ឋានជួយបង្កើតបរិយាកាសស្មើភាពគ្នាក្នុងចំណោមសិស្ស ដោយកាត់បន្ថយសម្ពាធសង្គម និងការចំណាយទាក់ទងនឹងម៉ូដសម្លៀកបំពាក់។ វាមានសារៈសំខាន់ចំពោះប្រទេសដែលកំពុងអភិវឌ្ឍ ព្រមទាំងប្រឈមមុខនឹងវិសមភាពសេដ្ឋកិច្ច។ តាមរយៈការស្លៀកពាក់ឯកសណ្ឋានដូចគ្នា សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យផ្តោតលើការសិក្សាជាជាងរូបរាងខាងក្រៅ។ ទីពីរ ឯកសណ្ឋានបញ្ជាក់ពីវិន័យនិងតម្លៃអប់រំរបស់សាលា និងបង្កើនមោទនភាពវិស័យអប់រំ។ នៅពេលដែលសិស្សស្លៀកឯកសណ្ឋាន ពួកគេបង្ហាញពីអត្តសញ្ញាណរបស់សាលា ដែលអាចលើកកម្ពស់ស្មារតីរួម និងវិន័យ។ លើសពីនេះ ឯកសណ្ឋានក៏ជួយក្នុងការកំណត់អត្តសញ្ញាណសិស្សបានយ៉ាងងាយស្រួល ដែលអាចរួមចំណែកដល់សុវត្ថិភាពនៅក្នុងបរិវេណសាលា និងអំឡុងពេលធ្វើដំណើរ។ ទោះបីជាមើលឃើញអំពីអត្ថប្រយោជន៍ទាំងនេះក៏ដោយ ការប្រើប្រាស់ឯកសណ្ឋានសាលាក៏កំពុងតែជួបនៅបញ្ហាប្រឈមនិងនៅមានកម្រិតមួយចំនួនផងដែរ។ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ការចំណាយលើឯកសណ្ឋាន ទោះបីជាមានតម្លៃសមរម្យក៏ដោយ ក៏នៅតែអាចជាបន្ទុកមួយ។ លើសពីនេះ ជួនកាលមានការជជែកដេញដោលអំពីការដាក់កម្រិតលើការបញ្ចេញមតិផ្ទាល់ខ្លួនរបស់សិស្ស។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍ដែលទាក់ទងនឹងសមភាព វិន័យ និងស្មារតីរួម ជារឿយៗត្រូវបានគេមើលឃើញថាមានទម្ងន់ធ្ងន់ជាងគុណវិបត្តិទាំងនេះ។ សរុបសេចក្តីមក ឯកសណ្ឋានសាលារៀននៅកម្ពុជាគឺមិនមែនគ្រាន់តែការស្លៀកពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការថែរក្សានៅវប្បធម៌វិន័យរបស់វិស័យអប់រំនៅប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែវា គឺជាធាតុផ្សំសំខាន់នៃបរិបទខាងវិស័យអប់រំ ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់សមភាព វិន័យ និងអារម្មណ៍ឯកជនរបស់សិស្សនីមួយៗ។ ខណៈពេលដែលមានការពិចារណាលើផ្នែកចំណាយ និងការបញ្ចេញមតិផ្ទាល់ខ្លួន ឯកសណ្ឋាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអប់រំដ៏រឹងមាំ និងមានភាពស្មើគ្នាសម្រាប់សិស្សានិសិស្ស និស្សិត ព្រមទាំងយុវជនកម្ពុជា។